កញ្ឆែតឆាក្រហម ជាមុខម្ហូបដ៏ពេញនិយមមួយក្នុងចំណោមមុខម្ហូបប្រចាំគ្រួសារខ្មែរ។ ការធ្វើកញ្ឆែតឆាក្រហម ពិតជាងាយស្រួល ប៉ុន្តែរសជាតិវិញគឺឆ្ងាញ់ជាប់ចិត្តគ្មានពីរ។ មុខម្ហូបមួយនេះមានគ្រឿងផ្សំសំខាន់ៗដូចជា កញ្ឆែត ប្រហុក ម្ទេស ខ្ទឹមស ស្ករស ប៊ីចេង និងទឹកត្រី។ ចំពោះកញ្ឆែតត្រូវជ្រើសរើសកញ្ឆែតណាដែលស្រស់ៗ ដើមខ្ចីៗ រួចបេះយកស្លឹក និងដើមខ្ចីៗ ហាន់ជាកង់ៗ។ បើប្រហុកវិញត្រូវយកប្រហុកសាច់ មិនត្រូវយកប្រហុកទឹកទេ ដើម្បីយកមកចិញ្ច្រាំជាមួយសាច់ជ្រូកបីជាន់។ ចំណែកម្ទេស យើងត្រូវប្រើម្ទេសស្រស់ ហើយខ្ទឹមសយើងត្រូវចិញ្រ្ចាំឲ្យម៉ដ្ឋសម្រាប់ទុកឆា។ របៀបចម្អិនម្ហូបនេះ គឺយកខ្ទឹមសបំពងឲ្យឈ្ងុយ រួចដាក់ប្រហុកនឹងសាច់ជ្រូកចូលរួចឆាឲ្យឈ្ងុយ ត្រឡប់ទៅត្រឡប់មកឲ្យវាចូលគ្នា។ បន្ទាប់មកដាក់ម្ទេសចូល រួចលាយជាមួយគ្រឿងផ្សំផ្សេងៗទៀតមានដូចជា ស្ករស ប៊ីចេង និងទឹកត្រី ទៅតាមចំណង់ចំណូលចិត្តឬបរិមាណបន្លែនិងសាច់។ ចុងក្រោយដាក់កញ្ឆែតចូលឆាឲ្យឆ្អិនល្មម កុំឲ្យរលួយពេក។ ប្រសិនបើ ឆារបស់យើងរីងទឹក យើងអាចបន្ថែមទឹកធម្មតាបាន រួចទុកវាឲ្យពុះម្តងទៀតជាការស្រេច។ កញ្ឆែតឆាក្រហម ជាទូទៅគេនិយមញ៉ាំជាមួយ បាយស ក្តៅៗ ដើម្បីបន្ថែមរសជាតិឲ្យកាន់តែឈ្ងុយឆ្ងាញ់។